ប្រាសាទខ្មែរបុរាណជាស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យ ដែលឆ្លុះបញ្ចាំងពីជំនឿ សាសនា និងប្រវត្តិសាស្ត្រដ៏យូរលង់របស់កម្ពុជា។ រចនាសម្ព័ន្ធសំណង់ទាំងនេះមានលក្ខណៈពិសេសប្លែកពីគេ ដែលបង្ហាញពីទេពកោសល្យខ្ពស់របស់ស្ថាបត្យករ និងសិល្បករខ្មែរ។ យ៉ាងណាមិញ សំណង់ប្រាសាទខ្មែរទូទៅមានរចនាសម្ព័ន្ធសំខាន់ៗ និងរចនាបថជាច្រើន។ ជញ្ជាំង ភាគច្រើនធ្វើពី ថ្មភក់ ឬ ថ្មបាយក្រៀម។ ថ្មបាយក្រៀម ជាប្រភេទរ៉ែមានជាតិដែក មានពណ៌ក្រហម ខ្មៅ ឬស្វាយ និងធន់នឹងអាកាសធាតុ។ គេមិនឆ្លាក់លើថ្មបាយក្រៀមទេ តែប្រើសម្រាប់សាងសង់កំពែង ជណ្តើរ ខឿន និងជញ្ជាំងប្រាសាទមួយចំនួន។ ចំពោះដំបូល វិញ គេប្រើឥដ្ឋ ឬថ្មរៀបធ្វើដំបូលប្រាសាទឱ្យមានរាងជ្រុងដូចផ្កាឈូក។ របៀបសាងសង់គឺរៀបផ្ទាំងថ្ម ឬឥដ្ឋឱ្យលៀនចេញបន្តិចម្តងៗរហូតជួបគ្នាដល់ដំបូលខាងលើបំផុត។ រីឯទ្វារ បង្អួច ក្របទ្វារប្រាសាទធ្វើពីថ្មភក់។ ទ្វារ និងបង្អួចភាគច្រើនជាប្រភេទបិទជិត ដែលធ្វើពីថ្មបាយក្រៀម។ ចំណែកឯផ្តែរ ជាទូទៅមានទំហំធំ និងទម្ងន់ធ្ងន់ ទ្រដោយ សសរ ពីរ។ ផ្តែរមានពីរជាន់ គឺផ្តែរទី១ ជាផ្ទាំងថ្មធម្មតាសម្រាប់ទ្រ និងផ្តែរទី២ ជាផ្ទាំងថ្មឆ្លាក់ក្បាច់ក្បូរ ឬរូបផ្សេងៗសម្រាប់លម្អ ដែលដាក់បិទពីមុខផ្តែរទី១។ ក្បាច់លម្អលើផ្តែរ និងសសរពេជ្រមានការវិវត្តន៍ពីសម័យកាលមួយទៅសម័យកាលមួយ។ គេតែងតែចាត់ទុកប្រាង្គប្រាសាទជាលំនៅរបស់អាទិទេព។ ប្រាង្គដែលជាលំនៅរបស់អាទិទេពមានទំហំតូច ហើយមានតែព្រាហ្មណ៍បុរោហិត និងអ្នកថែរក្សាប្រាសាទប៉ុណ្ណោះដែលអាចចូលបាន។ ប្រាសាទខ្លះគេសន្និដ្ឋានថាជាបណ្ណាល័យ តែអ្នកខ្លះអះអាងថាជាកន្លែងទុកដាក់សម្ភារៈសម្រាប់ពិធី។ ប្រាង្គនេះច្រើនមានរាងសាជី ដែលតំណាងឱ្យភ្នំព្រះសុមេរុ ជាទេវស្ថានរបស់អាទិទេពក្នុងសាសនាព្រាហ្មណ៍។ ប្រាង្គកណ្តាលស្ថិតនៅចំអ័ក្សប្រាសាទ និងចំកណ្តាលប្រាង្គឯទៀតៗ ដែលជាលំនៅរបស់ទេវៈរាយរង និងយានជំនិះរបស់អាទិទេព។ មួយវិញទៀត នៅក្បែរប្រាសាទរមែងតែងមានស្រះទឹកមួយជានិច្ច។ នៅមាត់ជណ្តើរឡើងទៅកំពែងនីមួយៗ មានគោបុរៈ ដែលជាទ្វារមានដំបូលរាងដូចប្រាង្គកណ្តាល តែមានទំហំតូចជាង។ នៅពីមុខប្រាង្គកណ្តាលមានថែវម្យ៉ាងភ្ជាប់ទៅនឹងប្រាង្គនោះ ដែលគេនិយមហៅថា «មណ្ឌប»។ សំណង់ប្រាសាទខ្មែរមានច្រើនប្រភេទ ទៅតាមសម័យកាលនីមួយៗ។ ប្រាសាទដែលមានប្រាង្គតែមួយ សង់ដាច់តែឯង ដូចជាប្រាសាទបាយ៉ង់ ប្រាសាទភ្នំបាសិទ្ធ និងប្រាសាទភូមិប្រាសាទ។ ប្រាសាទដែលមានប្រាង្គច្រើន សង់លើខឿនតែមួយជាន់ ដូចជាប្រាសាទព្រះគោ និងប្រាសាទលលៃ។ ប្រាសាទដែលសង់លើដីរាបស្មើ គ្មានខឿន ដូចជាប្រាសាទភូមិប្រាសាទ និងប្រាសាទព្រះខាន់។ ប្រាសាទភ្នំ: សង់នៅលើខឿនច្រើនជាន់ មានជណ្តើរគ្រប់ទិសទាំងបួន កំពែងច្រើនជាន់ និងគូទឹកព័ទ្ធជុំវិញ។ ឧទាហរណ៍៖ ប្រាសាទបាគង ប្រាសាទបាខែង ប្រាសាទកោះកេរ ប្រាសាទប្រែរូប ប្រាសាទតាកែវ ប្រាសាទបាពួន និងប្រាសាទអង្គរវត្ត។ ប្រាសាទភ្នំជានិមិត្តរូបនៃភ្នំព្រះសុមេរុ ដែលជាលំនៅរបស់អាទិទេពក្នុងសាសនាព្រាហ្មណ៍។ គេសាងសង់ប្រាសាទភ្នំសម្រាប់ធ្វើពិធីទេវរាជ ដើម្បីលើកតម្កើងព្រះមហាក្សត្រជាតំណាងអាទិទេព ដោយតម្កល់សិវលិង្គនៅក្នុងប្រាសាទទាំងនោះ។ គូទឹកព័ទ្ធជុំវិញប្រាសាទភ្នំ គឺជានិមិត្តរូបនៃមហាសមុទ្រ។ ក្រៅពីនេះប្រាសាទបុរាណរបស់ខ្មែរមានមុខងារសំខាន់ៗផងដែរ។ ឧទ្ទិសថ្វាយអាទិទេព ឬទេវៈផ្សេងៗក្នុងសាសនាព្រាហ្មណ៍។ ឧទ្ទិសថ្វាយព្រះពោធិសត្វ ក្នុងសាសនាព្រះពុទ្ធ។ ឧទ្ទិសថ្វាយទេវរាជ (តម្កល់សិវលិង្គតំណាងព្រះរាជា)។ ឧទ្ទិសថ្វាយបុព្វបុរស ព្រះរាជាមានមាតា បិតា និងវីរជនស្នេហាជាតិ។ ស្ថាបត្យកម្មខ្មែរបានបង្ហាញពីការវិវត្តន៍ឥតឈប់ឈរ និងការរីកចម្រើនជាលំដាប់ពីសម័យមួយទៅសម័យមួយ ដែលបញ្ជាក់ពីទេពកោសល្យដ៏ខ្ពង់ខ្ពស់របស់ស្ថាបត្យករខ្មែរ។ ក្រៅពីការផ្សែផ្សំ និងធ្វើសំយោគសិល្បៈបរទេស និងសិល្បៈខ្មែរដើម្បីបង្កើតសិល្បៈថ្មី ស្ថាបត្យករខ្មែរក៏មានទេពកោសល្យពិសេសក្នុងការបង្កើតសិល្បៈខ្មែរស្របតាមទស្សនៈខ្មែរផងដែរ។ ឧទាហរណ៍៖ នៅសម័យភ្នំដា ខ្មែរបានលុងភ្នំធ្វើប្រាសាទតាមលំនាំឥណ្ឌា ប៉ុន្តែក្រោយមក ស្ថាបត្យករខ្មែរបានច្នៃប្រឌិតជំនឿគោរពទីខ្ពស់ដោយកសាង ប្រាសាទភ្នំ។ ទស្សនៈគោរពទីខ្ពស់នេះខ្មែរមានតាំងពីបុរេប្រវត្តិមកម្ល៉េះ ហើយនៅពេលឥណ្ឌាចូលមក ទស្សនៈទាំងពីរស្របគ្នាតែម្តង។ ចំណែកឯបង្កាន់ដៃរូបនាគអមសងខាងផ្លូវទៅកាន់ប្រាសាទនីមួយៗ និងគូទឹកព័ទ្ធជុំវិញ ដែលដើមឡើយជានិមិត្តរូបនៃការកូរសមុទ្រទឹកដោះក្នុងទស្សនៈឥណ្ឌា បានក្លាយជានិមិត្តរូបនៃ នយោបាយទឹក របស់ខ្មែរសម័យអង្គរ។ ចំណុចនេះបញ្ជាក់ថា សិល្បៈស្ថាបត្យកម្មខ្មែរមិនត្រឹមតែជានិមិត្តរូបផ្នែកសាសនាប៉ុណ្ណោះទេ ថែមទាំងបម្រើដល់ផលប្រយោជន៍មនុស្សផងដែរ។